សាច់ក្រកសាច់គោនេះ ក៏មានរសជាតិជូរ និងហឹរឈ្ងុយគ្រឿងផងដែរ។ សាច់ក្រកសាច់ជ្រូក និងសាច់ក្រកសាច់គោ មានគ្រឿងផ្សំស្រដៀងគ្នាខុសគ្នាតែសាច់ដែលត្រូវធ្វើប៉ុណ្ណោះ។ គ្រឿងផ្សំរបស់វាមានដូចជា សាច់គោ បាយដំណើប រំដេងបុកម៉ដ្ឋ ខ្ទឹមសបុកម៉ដ្ឋ ស្លឹកក្រូចសើច ម្ទេសឆ្អើរ ស្ករស អំបិល ម្រេចម៉ដ្ឋ ម្សៅស៊ុប ស្រាសម្រាប់ធ្វើម្ហូប និង ពោះវៀនជ្រូក។ វិធីធ្វើសាច់ក្រកសាច់គោ ក៏ដូចគ្នានឺងរបៀបធ្វើជាមួយសាច់ក្រកសាច់ជ្រូកដែរ។ ដំបូង លាងសម្អាតសាច់គោឱ្យស្អាត រួចហាន់ជាដុំតូចៗ រួចយកចិញ្ច្រាំឱ្យម៉ដ្ឋ ឬយកទៅកិន អាចកិនលាយជាមួយខ្លាញ់បន្តិចបន្តួច។ ហើយបុកគ្រឿងទេស រំដេង ខ្ទឹមស ស្លឹកក្រូចសើច និងម្ទេសឆ្អើរ ចូលគ្នាឱ្យម៉ដ្ឋល្អ។ ហើយយក ពោះវៀនជ្រូក លាងឱ្យស្អាត ដោយប្រើទឹក អំបិល និងទឹកខ្មេះ ដើម្បីបំបាត់ក្លិនឆ្អាប និងធានាអនាម័យល្អ។ បន្ទាប់មក លាយគ្រឿងផ្សំ យើងយកចានធំមួយដាក់សាច់គោចិញ្ច្រាំ លាយជាមួយគ្រឿងបុកហើយ ដាក់ ស្ករស អំបិល ម្រេចម៉ដ្ឋ ម្សៅស៊ុប និងស្រាស ចូល។ ច្របល់គ្រឿងផ្សំទាំងអស់ចូលគ្នាឱ្យសព្វល្អ រួចបន្ថែម បាយដំណើប ចូលច្របល់បន្តទៀត ហូតដល់សាច់មានសភាពស្អិតចូលជាតិល្អ។ យកពោះវៀនជ្រូកមកញាត់សាច់ដែលបានលាយគ្រឿងហើយចូល អ្នកអាចប្រើឧបករណ៍ញាត់សាច់ក្រក ឬប្រើវិធីបុរាណដោយប្រើដបទឹកកាត់មាត់ ហើយរុញសាច់ចូល។ ពេលញាត់បានប្រវែងល្មមហើយ ចងពោះវៀនជ្រូកជាដុំៗ ឬជាកង់ៗ តាមទំហំដែលអ្នកចង់បាន។ ពេលចងរួច ប្រើឈើចាក់ធ្មេញ ឬម្ជុលចោះលើសាច់ក្រកបន្តិច ដើម្បីបញ្ចេញខ្យល់ដែលនៅខាងក្នុង។ បន្ទាប់ពីច្រកសាច់រួចហើយ យកសាច់ក្រកដែលបានចងជាដុំៗ ទៅ ព្យួរនៅកន្លែងដែលមានខ្យល់ចេញចូលល្អ និងមានពន្លឺថ្ងៃ រយៈពេល ២-៤ ថ្ងៃ។ នៅពេលសាច់ក្រកមានជាតិជូរតាមចំណូលចិត្តហើយ អ្នកអាចយកវាទៅទុកក្នុងទូរទឹកកក ដើម្បីរក្សាទុកបានយូរ ដូចគ្នាទៅការហាលសាច់ក្រកសាច់ជ្រូកដែរ។ របៀបចម្អិនសាច់ក្រកសាច់គោ ក៏ដូចគ្នាជាមួយនឹងការចម្អិនសាច់ក្រកសាច់ជ្រូកដែរ។ យើងអាចយក ខ្លាញ់គោលាយជាមួយសាច់សុទ្ធ ជួយឱ្យសាច់ក្រកមិនស្ងួត ឬរឹងពេកពេលចម្អិន។ ត្រូវប្រាកដថាគ្រឿងផ្សំទាំងអស់ស្រស់ល្អ និងមានអនាម័យ ដើម្បីចៀសវាងការខូចសាច់ក្រក។ ពេលចម្អិនសាច់ក្រកសាច់គោ វាមានលក្ខណៈពិសេស ដោយសារក្លិនឈ្ងុយឆ្ងាញ់នៃរំដេង ដែលបញ្ចូលជាមួយសាច់គោ ធ្វើឱ្យរសជាតិសម្បូរបែប និងទាក់ទាញអារម្មណ៍អ្នកញ៉ាំបានយ៉ាងខ្លាំង។ ការមានអនាម័យល្អ គឺជាកត្តាសំខាន់បំផុតក្នុងការធ្វើសាច់ក្រកនៅផ្ទះ ពីព្រោះវាជួយការពារការបង្ករោគ ធានាឱ្យសាច់ក្រកមានសុវត្ថិភាព ស្អាតស្អំ និងអាចទទួលទានបានដោយទំនុកចិត្ត។ ការរៀនធ្វើសាច់ក្រកនៅផ្ទះជួយឱ្យអ្នកធានាបាននូវគុណភាពនិងអនាម័យ។ ដើម្បីទទួលបានសាច់ក្រកឆ្ងាញ់ អ្នកត្រូវមាន ការអត់ធ្មត់ ក្នុងការរង់ចាំឱ្យវាជូរ។ សាច់ក្រកប្រភេទនេះឆ្លុះបញ្ចាំងពី ភាពប៉ិនប្រសប់ របស់ជនជាតិខ្មែរក្នុងការច្នៃម្ហូប។ សម្រាប់រសជាតិឈ្ងុយ អ្នកអាចបន្ថែមម្សៅអង្ករលីង រួចដាក់លាយជាមួយសាច់ពេលច្របល់ វានឹងជួយឱ្យសាច់ក្រកមានក្លិនពិសេស និងរសជាតិឆ្ងាញ់ជាងមុន។ ទាំងសាច់ក្រកសាច់ជ្រូក និងសាច់ក្រកសាច់គោសុទ្ធតែមានក្នុងមុខម្ហូបរបស់ខ្មែរ ដែលឆ្លុះបញ្ចាំងពីភាពច្នៃប្រឌិតក្នុងការកែច្នៃសាច់ និងការប្រើប្រាស់គ្រឿងទេសក្នុងស្រុក។ មិនថាជាសាច់ក្រកប្រភេទណាក៏ដោយ អនាម័យ និងគុណភាពគ្រឿងផ្សំ គឺជារឿងសំខាន់បំផុត ដើម្បីធានាបាននូវរសជាតិឆ្ងាញ់ និងសុវត្ថិភាពម្ហូបអាហារ។ សរុបមក សាច់ក្រកបែបខ្មែរ គឺជាផ្នែកមួយនៃវប្បធម៌ម្ហូបអាហារដ៏សម្បូរបែបរបស់កម្ពុជា។